ការលាងសម្អាតសាកសពគឺជាជំហានដំបូង និងសំខាន់បំផុតដើម្បីធានាអនាម័យឲ្យបានល្អ។ តាមទំនៀមទម្លាប់ខ្មែរ ការលាងសម្អាតសពអាចធ្វើឡើងដោយសាច់ញាតិជិតស្និទ្ធ ឬអ្នកជំនាញខាងបុណ្យសពតែប៉ុណោះ។ ការសម្អាតរាងកាយត្រូវប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូដើម្បីលាងសម្អាតគ្រប់ផ្នែកនៃរាងកាយសាកសព រួមទាំងសក់ មុខ ដងខ្លួន និងចុងអវយវៈផងដែរ។ បន្ទាប់មកយើងត្រូវជូតសម្អាតកន្លែងដែលងាយនឹងមានភាពកខ្វក់ ឬក្លិនដូចជា ក្រលៀន ក្លៀក និងចន្លោះម្រាមដៃ ម្រាមជើង។ បន្ទាប់មកទៀតសម្អាតមាត់ និងច្រមុះ ដោយប្រើសំឡី ឬក្រណាត់ទន់ជ្រលក់ទឹក ដើម្បីសម្អាតច្រមុះ និងមាត់របស់សាកសពឲ្យបានស្អាតល្អ។ ក្រោយមកប្រើកន្សែងស្អាតដើម្បីជូតសម្ងួតរាងកាយសាកសពឱ្យបានហ្មត់ចត់ ដើម្បីការពារកុំឱ្យមានសំណើមនៅលើសាកសព។ ការស្លៀកពាក់អោយសាកសពត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន និងគោរពតាមជំនឿប្រពៃណី។ យើងត្រូវស្លៀកពាក់តាមឈុតប្រពៃណី ឬសម្លៀកបំពាក់ដែលគាត់ចូលចិត្តកាលនៅរស់។ បន្ទាប់មកត្រូវជ្រើសរើសសម្លៀកបំពាក់ដែលស្អាត សមរម្យ និងមានផាសុកភាពសម្រាប់សាកសព។ បើតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរយើងគេច្រើននិយមប្រើក្រណាត់សដើម្បីគ្របដណ្តប់នៅលើរាងកាយសាកសព។ បន្ទាប់មកទៀតត្រូវស្លៀកពាក់សាកសពដោយប្រុងប្រយ័ត្ន និងលើករាងកាយបន្តិចម្ដងៗដើម្បីឱ្យងាយស្រួលក្នុងការស្លៀកពាក់។ មិនតែប៉ុណោះយើងត្រូវប្រាកដថាសម្លៀកបំពាក់គឺត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងសមស្របនឹងខ្លួនសាកសពផងដែរ។ ចំណែកឯការរៀបចំរាងកាយ ឬការតុបតែងលម្អសាកសព គឺដើម្បីឱ្យសាកសពមើលទៅមានសភាពស្ងប់ស្ងាត់ និងស្រស់ថ្លា។ ចំពោះការតុបតែងមុខសម្រាប់ស្ត្រីគេអាចលាបម្សៅ ផាត់ពណ៌ភ្នែក គូសចិញ្ចើម និងលាបបបូរមាត់តិចៗ ដើម្បីឱ្យសាកសពមើលទៅមានសភាពធម្មតា និងស្រស់ថ្លា។ សម្រាប់បុរសឯណេះវិញយើងគ្រាន់តែលាបម្សៅបន្តិចបន្តួច ឬកោរពុកមាត់ឱ្យបានស្អាតទៅគឺបានហើយ។ ចំពោះការតុបតែងមុខនេះគឺដើម្បីបិទបាំងភាពស្លេកស្លាំង ឬស្នាមជាំផ្សេងៗដែលកើតឡើងក្រោយពេលស្លាប់។ បន្ទាប់ពីនោះមកគេអាចប្រើក្រណាត់ ឬបង់រុំចងចង្កាភ្ជាប់នឹងក្បាលដើម្បីបិទមាត់សាកសពកុំឱ្យហាផងដែរ។ លើសពីនេះយើងក៏អាចប្រើសំឡីដោយដាក់ទ្រាប់ខាងក្នុងមាត់ ដើម្បីឱ្យមាត់បិទជិតបានល្អ។ ការបិទមាត់នេះគឺដើម្បីឱ្យសាកសពមើលទៅមានភាពថ្លៃថ្នូរ និងជៀសវាងការហាមាត់ដែលមើលទៅមិនសមរម្យ ហើយវាក៏ជួយរក្សារាងមុខសាកសពផងដែរ។ បន្ទាប់ពីដំណើរការទាំងនេះត្រូវបានបញ្ចប់ សាកសពនឹងត្រូវបានរៀបចំដាក់ចូលទៅក្នុងមឈូសដោយប្រុងប្រយ័ត្ន ដើម្បីបន្តពិធីបុណ្យសពតាមប្រពៃណី។